ការធ្វើគ្រឿងខ្មុកម្រ័ក្សណ៍ គឺជាសិល្បៈខ្មែរបុរាណមួយ ដែលបង្ហាញទាំងអត្ថប្រយោជន៍ប្រើប្រាស់ និងសោភ័ណភាពវប្បធម៌។ ជាទូទៅ គេធ្វើគ្រឿងនេះដោយយកជ័រម្រ័ក្សណ៍ទៅលាបពីលើឈើ ឫស្សី ឬ គ្រឿងដែកខ្លះៗដែរ។ ជាសមិទ្ធផល គេទទួលបានវត្ថុដែលមានភាពរឹងមាំ និងមានសោភ័ណភាពគួរឱ្យទាក់ភ្នែក។ សិប្បកម្មនេះមានឬសគល់ដែលទទួលបានឥទ្ធិពលពីប្រទេសចិន ថៃ និងឡាវ។ តែយូរៗទៅ វាបានអភិវឌ្ឍទៅជាសិប្បកម្មប្រពៃណីដ៏ពិសេសមួយរបស់ខ្មែរ។ គ្រឿងខ្មុកម្រ័ក្សណ៍បុរាណច្រើនតែត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងសាសនា និងក្នុងព្រះរាជវាំងជាដើម។ វត្ត និង រូបចម្លាក់ផ្សេងៗតែងតែត្រូវបានគេយកជ័រម្រ័ក្សណ៍ទៅលាបពីលើ។ ការលាបដូច្នេះអាចជួយការពារវត្ថុទាំងនោះពីសំណើម។ នៅក្នុងសង្គមខ្មែរ ជ័រ ម្រ័ក្សណ៍សំដៅលើជ័រដែលយកចេញពីដើមឈើចំនួនពីរប្រភេទ ពោលគឺដើមគ្រើល និងដើមស្វាយអង្គិត។ ការប្រមូលជ័រម្រ័ក្សណ៍ធម្មជាតិនេះត្រូវការជំនាញ និងការប្រុងប្រយ័ត្នខ្ពស់។ ជ័រម្រ័ក្សធម្មជាតិមានលក្ខណៈស្អិត និងពិបាកប្រើប្រាស់។ ប៉ុន្តែបន្ទាប់ពីខ្មុកវារួច ហើយយកទៅលាបលើផ្ទៃវត្ថុ វានឹងធ្វើឱ្យផ្ទៃវត្ថុនោះមើលទៅរលោងស្អាត សិប្បករ តែងតែលាបជ័រនេះច្រើនស្រទាប់។ មានខ្លះអាចនឹងលាបលើសពី១០ស្រទាប់។ ការលាបស្រទាប់នីមួយៗ គឺត្រូវទុកឱ្យស្ងួតល្អសិន ទើបលាបមួយស្រទាប់ទៀត។ ដំណើរការនៃការធ្វើគ្រឿងខ្មុកម្រ័ក្សណ៍អាចនឹងចំណាយពេលរាប់អាទិត្យ ឬ រាប់ខែ។ វិធីសាស្ត្រក្នុងការធ្វើយឺតៗគឺដើម្បីធ្វើឱ្យវត្ថុដែលលាបជាមួយជ័រម្រ័ក្សណ៍មានភាពរឹងមាំ ព្រមទាំងមានសោភ័ណភាព។ ការតុបតែងគឺជាផ្នែកដ៏សំខាន់បំផុតនៃគ្រឿងខ្មុកម្រ័ក្សណ៍។ ជាងតែងតែប្រើសន្លឹកមាស ឬ ម្សៅធម្មជាតិពណ៌ក្រហម។ ការតុបតែង ឬ ច្នៃអាចមានជាលំនាំផ្កា និងសត្វក្នុងរឿងព្រេងនិទាន ឬ ចម្លាក់អង្គរ។ រឿងព្រះពុទ្ធសាសនាក៏ត្រូវបានគេគូរនៅលើគ្រឿងខ្មុកម្រ័ក្សណ៍ផងដែរ។ គេក៏ប្រើជ័រម្រ័ក្សណ៍ដើម្បីលាបទ្វារ និងសរសេរនៅតាមវត្តអារាមផងដែរ។ វត្ថុប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន និងប្រអប់ក៏ត្រូវបានលាបជ័រម្រ័ក្សណ៍ផងដែរ។ ពួកគេច្រើនទិញគ្រឿងខ្មុកម្រ័ក្សណ៍ជាអំណោយ ឬ សម្រាប់ដាក់តាំង។ ក្នុងអំឡុងសម័យអង្គរ សិល្បៈខ្មុកម្រ័ក្សណ៍នេះមានភាពរីកចម្រើនជាខ្លាំង។ សង្គ្រាម និងអាណានិគមបានធ្វើឱ្យសិប្បកម្មនេះចុះខ្សោយ។ សម័យខ្មែរក្រហមស្ទើរតែបានបំផ្លាញប្រពៃណីធ្វើគ្រឿងខ្មុកម្រ័ក្សណ៍ទាំងស្រុង។ គ្រឿងខ្មុកម្រ័័ក្សណ៍នៅកម្ពុជាសព្វថ្ងៃមានរួមបញ្ចូលទាំងរចនាបទបែបប្រណៃណី និងសម័យទំនើប។ ការធ្វើគ្រឿងខ្មុកម្រ័ក្សណ៍៍នៅកម្ពុជាមិនមែនគ្រាន់តែជាសិល្បៈមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមុខរបរបុរាណមួយដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។ វាជាជំនាញមួយដែលទទួលបានការគោរពក្នុងសង្គមខ្មែរពីបុរាណ ដោយទាក់ទងទាំងខាងសាសនា និងជីវិតប្រចាំថ្ងៃ។ ក្រុមគ្រួសារជាច្រើនដែលរស់នៅតាមភូមិមានជំនាញក្នុងការធ្វើគ្រឿងខ្មុកម្រ័ក្សណ៍នេះ ហើយបានបង្រៀនបន្តទៅកូនចៅរបស់គេ។ ជំនាញធ្វើគ្រឿងខ្មុកម្រ័ក្សណ៍នេះតម្រូវឱ្យមានការអត់ធ្មត់ ស៊ូទ្រាំ និងយកចិត្តទុក្ខដាក់ខ្លាំងលើផ្នែកតូចៗនៃវត្ថុ។ សិប្បករពឹងផ្អែកលើធនធានធម្មជាតិ ដូចជាជ័រ ដើមគ្រើល និង ស្វាយអង្គិត។ ពេលខ្លះ ការងារនេះពាក់ព័ន្ធនឹងរដូវដែលអាចប្រមូលជ័របាន។ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលគ្រឿងខ្មុកម្រ័ក្សណ៍បានផ្ដល់ទាំងចំណូល និងមោទនភាពវប្បធម៌។ កាលពីអតីតកាល ជាងគ្រឿងខ្មុកម្រ័ក្សណ៍តែងតែធ្វើការក្រោមការបង្គាប់ពីព្រះរាជវាំង ឬវត្តអារាម។ ពួកគេធ្វើគ្រឿងខ្មុកម្រ័ក្សណ៍សម្រាប់ពិធីបុណ្យ ការបួងសួង និង វត្ថុប្រើប្រាស់ក្នុងវាំង។ តម្រូវការសម្រាប់គ្រឿងខ្មុកម្រ័ក្សណ៍នៅសម័យនោះបានបង្កើតឱកាសការងារដែលមានស្ថេរភាព។ វាធ្វើឱ្យសិប្បកម្មនេះលើសពីការតុបតែង ប៉ុន្តែក្លាយទៅជាមុខរបរវិញ។ សិប្បករដែលមានជំនាញអាចនឹងទទួលបានគោរព និងទទួលស្គាល់ក្នុងសហគមន៍។ គ្រួសារដែលមានមុខរបរធ្វើគ្រឿងខ្មុកម្រ័ក្សណ៍តែងតែបង្កើតកេរ្តិ៍ឈ្មោះឱ្យមានអាយុកាលវែងអន្លាយ និងបន្តច្រើនជំនាន់។ មុខរបរនេះតម្រូវឱ្យមានការសហការគ្នាជាគ្រួសារ។ បុរសភាគច្រើនជាអ្នកធ្វើចម្លាក់ ឬ បង្កើតគ្រោងឈើ ស្របពេលស្ត្រីជាអ្នកលាបជ័រម្រ័ក្សណ៍ និងតុបតែង។ កុមារអាចរៀនពីឪពុកម្ដាយពួកគេតាមរយៈការសង្កេតមើល និងអនុវត្តសាមញ្ញៗ។ តាមរបៀបនេះ សិប្បកម្មគ្រឿងខ្មុកម្រ័ក្សណ៍បានក្លាយជាសេដ្ឋកិច្ចផ្អែកលើគ្រួសារ។ វាមិនមែនជារឿងចម្លែកទេ បើសិនមានមនុស្សមួយភូមិដែលសុទ្ធតែជាជាងធ្វើគ្រឿងខ្មុកម្រ័ក្សណ៍នោះ។ ការថែរក្សា និងគាំពារចម្លាក់គ្រឿងខ្មុកម្រ័ក្សណ៍នេះ មានន័យថាជាការការពារទាំងជីវភាពរបស់ប្រជាជន និងមរតកវប្បធម៌របស់ខ្មែរ។